ផ្សាររាត្រីនៅកម្ពុជា គឺជាមជ្ឈមណ្ឌលដ៏រស់រវើកដែលមាន ម្ហូបអាហារ និងទំនិញផ្សេងៗ ដែលទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ផ្សាររាត្រីទាំងនេះផ្ដល់នូវបទពិសោធន៍ប្លែកៗគ្នាទៅតាមទីតាំងនីមួយៗ ដោយឆ្លុះបញ្ចាំងពីលក្ខណៈពិសេសរបស់ទីក្រុង ឬខេត្តនោះ។ រាជធានីភ្នំពេញ ដែលជារាជធានីដ៏មមាញឹកនិងជាបេះដូងសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានផ្សាររាត្រីជាច្រើន ហើយផ្សារនីមួយៗផ្ដល់នូវបទពិសោធន៍ខុសៗគ្នា និងឆ្លុះបញ្ចាំងពីភាពចម្រុះនៃទីក្រុង។ ក្នុងចំណោមផ្សាររាត្រីទាំងអស់ ផ្សាររាត្រីភ្នំពេញ គឺជាទីផ្សារមួយដែលល្បីល្បាញ និងទាក់ទាញបំផុត។ ផ្សាររាត្រីភ្នំពេញមានទីតាំងស្ថិតនៅតាមបណ្ដោយមាត់ទន្លេ ទល់មុខសួនច្បារជ័យវរ្ម័នទី៧ ហៅកាត់ថាសួនច្បារមុខព្រះអង្គដងកើ ដែលមានទេសភាពស្រស់ស្អាតនៅក្បែរទន្លេមេគង្គ និងទន្លេចតុមុខ។ ទីតាំងនេះងាយស្រួលរក អាចដើរពីព្រះបរមរាជវាំង ឬវត្តភ្នំបានយ៉ាងងាយស្រួល។ វាជាទីតាំងដ៏ពេញនិយម ដែលភ្ញៀវទេសចរមិនអាចរំលងបាន បន្ទាប់ពីបានទស្សនាកន្លែងសំខាន់ៗនៅកណ្តាលក្រុង។ ផ្សាររាត្រីភ្នំពេញមានបរិយាកាសអ៊ូអរ និងពោរពេញទៅដោយភាពសប្បាយរីករាយ ជាពិសេសនៅចុងសប្ដាហ៍ និងជាពិសេសថ្ងៃបុណ្យជាតិ។ នៅទីនោះ អ្នកអាចរកឃើញតូបលក់ម្ហូបអាហារខ្មែរយ៉ាងសម្បូរបែបដែលគួរឲ្យចង់ភ្លក្ស ដូចជា នំបញ្ចុក បាញ់ឆែវ គុយទាវ និងបង្អែមគ្រប់ប្រភេទជាដើម។ ក្រៅពីអាហារ ក៏មានតូបលក់សម្លៀកបំពាក់ទាន់សម័យ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍ដែលធ្វើដោយដៃដ៏វិចិត្រ និងផលិតផលសិប្បកម្មខ្មែរជាច្រើនទៀត។ ភ្ញៀវទេសចរអាចអង្គុយលេងនៅកន្លែងញ៉ាំអាហាររួមគ្នា មើលការសម្ដែងតន្ត្រី ឬរបាំតូចៗ ឬដើរទស្សនាជុំវិញដើម្បីស្វែងរកទំនិញប្លែកៗ។ ផ្សារនេះមានភាពទាក់ទាញជាពិសេសនៅពេលល្ងាច ដោយសារពន្លឺភ្លើងចម្រុះពណ៌ភ្លឺព្រោងព្រាត និងខ្យល់អាកាសបរិសុទ្ធពីមាត់ទន្លេ ដែលធ្វើឱ្យការដើរលេងកាន់តែរីករាយ។ ក្រៅពីភាពល្បីល្បាញដោយសារប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោកដ៏អស្ចារ្យ នៅសៀមរាបក៏មានទីផ្សាររាត្រីជាច្រើនផងដែរ។ ផ្សាររាត្រីជាច្រើនបានទាក់ទាញភ្ញៀវទេសចរ និងផ្ដល់នូវបទពិសោធន៍វប្បធម៌ដ៏ប្លែកនៅពេលរាត្រីផងដែរ។ ក្នុងនោះផ្សាររាត្រីអង្គរជាផ្សាររាត្រីដែលមានមនុស្សច្រើនជាងគេ ហើយមានទីតាំងស្ថិតនៅចំកណ្តាលក្រុងសៀមរាប ជិតតំបន់ផាប់ស្ទ្រីត និងផ្សារចាស់។ ទីតាំងនេះធ្វើឱ្យវាងាយស្រួលចូលទៅដល់ និងជាកន្លែងដ៏ល្អដើម្បីបញ្ចប់ដំណើរកម្សាន្តពេលល្ងាចរបស់អ្នកដើរលេង។ ផ្សាររាត្រីអង្គរគឺជាផ្សាររាត្រីដំបូងគេបង្អស់នៅសៀមរាប ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៧ ក្នុងគោលបំណងលើកកម្ពស់ផលិតផលខ្មែរ និងផ្ដល់ឱកាសដល់សិប្បករក្នុងស្រុក។ វាមានបរិយាកាសបែបបុរាណលាយឡំនឹងភាពទាន់សម័យ ដោយមានរចនាសម្ព័ន្ធធ្វើពីឈើ ឫស្សីដែលផ្ដល់អារម្មណ៍កក់ក្ដៅ និងទាក់ទាញភ្នែក។ នៅទីនេះ តូបលក់ទំនិញភាគច្រើនផ្តោតលើវត្ថុអនុស្សាវរីយ៍សិប្បកម្មដែលផលិតដោយដៃដ៏ប៉ិនប្រសប់ដូចជាចម្លាក់ឈើ ប្រាក់ ថ្មភក់ គំនូរជាដើម។ នៅក្នុងផ្សាររាត្រីអង្គរនេះក៏មាន គ្រឿងអលង្ការប្រាក់ដ៏ស្រស់ស្អាត និងសម្លៀកបំពាក់បែបខ្មែរជាច្រើនប្រភេទទៀតផង។ អ្នកទេសចរអាចស្វែងរកកាដូពិសេសៗសម្រាប់មិត្តភក្តិ និងក្រុមគ្រួសារ ឬទិញទុកជាអនុស្សាវរីយ៍ផ្ទាល់ខ្លួននៃការមកលេងកម្ពុជា។ ក្រៅពីនេះ ក៏មានតូបលក់អាហារ និងភេសជ្ជៈជាច្រើនសម្រាប់ភ្ញៀវសម្រាកលម្ហែ បន្ទាប់ពីដើរទិញអីវ៉ាន់។ បើនិយាយអំពីផ្សារនៅខេត្តសៀមរាបគេមិនដែលភ្លេចផ្សារចាស់នោះទេ ដែលផ្សារចាស់ស្ថិតនៅចំកណ្តាលក្រុងសៀមរាប ជាប់នឹងស្ពានឆ្លងកាត់ស្ទឹងសៀមរាប និងមិនឆ្ងាយពីផាប់ស្ទ្រីតឡើយ។ ការធ្វើដំណើរទៅមកគឺមានភាពងាយស្រួល ដោយអាចប្រើប្រាស់មធ្យោបាយដូចជា ការដើរ ការជិះរ៉ឺម៉កកង់បី ឬតាក់ស៊ី។ ទោះបីជាមានឈ្មោះថា "ផ្សារចាស់" ក៏ដោយ ក៏ផ្សារនេះនៅតែជាទីផ្សារដ៏ពេញនិយមមួយទាំងពេលថ្ងៃ និងពេលយប់ដដែល។ នៅពេលយប់ ផ្នែកមួយនៃផ្សារនេះបានប្រែក្លាយជាទីតាំងដ៏រស់រវើកសម្រាប់ភ្ញៀវទេសចរ និងអ្នកស្រុក។ អ្នកអាចរកឃើញតូបលក់គ្រឿងទេស បន្លែ ផ្លែឈើស្រស់ៗតាមរដូវកាល ម្ហូបអាហារខ្មែរដែលលក់ដោយអ្នកស្រុក ហើយមានរសជាតិដើម និងមានតម្លៃសមរម្យ។ វាជាកន្លែងដ៏ល្អសម្រាប់ទទួលទានអាហារតាមផ្លូវ និងស្វែងយល់ពីរបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់។ សម្រាប់ខេត្តបាត់ដំបង ដែលល្បីល្បាញដោយសារស្ថាបត្យកម្មបែបបារាំងក៏មានទីផ្សាររាត្រីផ្ទាល់ខ្លួនដែរ។ ផ្សាររាត្រីនេះមានទីតាំងស្ថិតនៅតាមបណ្តោយមាត់ស្ទឹងសង្កែ ក្នុងទីរួមខេត្តបាត់ដំបង ដែលជាចំណុចកណ្តាលក្នុងតំបន់នោះ។ ដោយទីតាំងតាមបណ្តោយស្ទឹងនេះបង្កើតបានជាទិដ្ឋភាពដ៏ស្រស់ត្រកាល ជាពិសេសនៅពេលយប់ដែលមានពន្លឺភ្លើងចម្រុះពណ៌នៅលើផ្ទៃទឹក។ ផ្សាររាត្រីបាត់ដំបងមានបរិយាកាសខុសប្លែកពីភ្នំពេញ និងសៀមរាប ដោយមានលក្ខណៈសម្បូរបែប ហើយប្រជុំដោយម្ហូបអាហារបែបប្រពៃណី និងមានភាពច្នៃប្រឌិតខ្ពស់។ អ្នកអាចស្វែងរកមុខម្ហូបប្លែកៗដែលជាលក្ខណៈពិសេសរបស់ខេត្តបាត់ដំបងដូចជា នំបញ្ចុកបាត់ដំបង ណែម ឬនំផ្អែមផ្សេងៗដែលរៀបចំដោយដៃផ្ទាល់។ ក្រៅពីអាហារ ក៏មានតូបលក់សម្លៀកបំពាក់ គ្រឿងលម្អ និងរបស់របរប្រើប្រាស់ទូទៅផងដែរ។ អ្នកក៏អាចគយគន់មើលទេសភាពពេលយប់នៅទីនោះបានផងដែរ ជាពិសេសនៅជិតស្ពានថ្មចាស់ ដែលជាកេរដំណែលស្ថាបត្យកម្មបារាំងដ៏ល្បីល្បាញរបស់បាត់ដំបង។ ជារួមមក ភ្ញៀវទេសចរអន្តរជាតិឬទេសចរជាតិ តែងជាប់ចិត្តទៅលើភាពរួសរាយរាក់ទាក់របស់អ្នកលក់នៅក្នុងផ្សារតែម្តង។ ការដើរផ្សារនេះ បានធ្វើឲ្យភ្ញៀវមានអារម្មណ៍កក់ក្តៅ ដែលកើតចេញពីស្នាមញញឹមដ៏ពោរពេញដោយសេចក្តីស្រលាញ់ និងការចែករំលែក។